នៅប្រទេសកម្ពុជា បបរគឺជាម្ហូបដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា សម្រាប់អាហារពេលព្រឹក និងឱកាសពិសេសផ្សេងៗ។ ហើយបបរខ្មែរក៏មានច្រើនមុខណាស់ដូចជា បបរស បបរសាច់មាន់ បបរគ្រឿង បបរសាច់ជ្រូក បបរត្រី បបរលត និងបបរបាញ់កាញ់ ដែលគេធ្វើវាទៅតាមពេលវេលាឬស្ថានភាពជាក់ស្តែង។ ដូចជាបបរស ជាអាហារដែលគេនិយមបរិភោគនៅពេលដែលមានអាការៈមិនសូវស្រួលខ្លួន និងជាអាហារពេលព្រឹក ព្រោះវាមានភាពងាយស្រួលក្នុងការចំអិន និងល្អសម្រាប់សុខភាព។ ម្យ៉ាងវិញទៀតវាអាចហូបជាមួយនិងម្ហូបបានច្រើនមុខដូចជា ពងទាចៀន ពងទាប្រៃ ឆាសៀង និងត្រីងៀតជាដើម។